បើយើងនិយាយពីម្ហូបអាហារដែលងាយស្រួលចម្អិនដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានតម្លៃសមរម្យជាងគេនោះគឺ ពងទាឬពងមាន់ ដែលជាគ្រឿងផ្សំនិងម្ហូបដ៏ពេញនិយមរបស់ប្រជាជនខ្មែរ។ ហើយគ្រឿងផ្សំនេះផងដែរគឺអាចឆ្នៃជាម្ហូបបានច្រើនប្រភេទទៅតាមការចូលចិត្តរបស់អ្នកទទួលទាន។ ប៉ុន្តែបើនិយាយពីម្ហូបដែលអាចទទួលទានជាមួយបបរស ឬបាយក៏បាន ហើយអាចរក្សាទុកបានយូរនោះគឺ ពងទាប្រៃ។ ពងទាប្រៃ គឺជាម្ហូបដ៏មានប្រជាប្រិយភាពមួយរបស់ជនជាតិខ្មែរ ដោយសារវារសជាតិប្រៃល្មម ឈ្ងុយឆ្ងាញ់ ហើយអាចរក្សាទុកបានយូរ។ វិធីធ្វើពងទាប្រៃ មានលក្ខណៈសាមញ្ញ មានភាពងាយស្រួលក្នុងការធ្វើ និងគ្រឿងផ្សំតិច។ ចំពោះពងទាប្រៃ ដែលប្រជាជននិយមបរិភោគ យើងត្រូវការគ្រឿងផ្សំដូចជា ពងទា អំបិល និងទឹក។ ចំណែកឯរបៀបធ្វើវិញ យើងត្រូវលាងសម្អាតពងទា និងជូតឱ្យបានស្ងួត ។ បន្ទាប់់មកដាំទឹកឱ្យពុះ រួចបង់អំបិល ហើយកូររហូតរលាយអំបិល ។ ក្រោយពីទឹកអំបិលពុះម្ដងទៀត យើងត្រូវពន្លត់ភ្លើង និងទុកទឹកអំបិលឱ្យត្រជាក់។ ជំហានចុងក្រោយ យកពងទាដែលយើងបានសម្អាតដាក់ក្នុងក្រឡ ហើយចាក់ទឹកអំបិលដែលត្រជាក់នោះចូលឱ្យលិចពងទា។ យើងត្រូវរក្សាទុកពងទានេះ យ៉ាងហោចណាស់ឱ្យបានរយៈពេល ៣ទៅ៤សប្តាហ៍ ទើបអាចយកមកទទួលទានបាន។